កីឡាហុកគីនៅកម្ពុជា គឺជាកីឡាមួយដែលកំពុងមានការរីកចម្រើន ប៉ុន្តែនៅមានកម្រិតនៅឡើយ បើប្រៀបធៀបទៅនឹងកីឡាផ្សេងៗទៀត។ ទោះជាកីទ្បានេះមិនទាន់មានភាពពេញនិយមខ្លាំងនៅកម្ពុជាក៏ពិតមែន តែក៏មានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍកីឡានេះ។ កីឡាហុកគីត្រូវបានគេដឹងថាបានចាប់ផ្ដើមលេងនៅកម្ពុជាប្រហែលក្នុង ឆ្នាំ២០០០ ហើយលោក រាណា អាសុីហ្វ ត្រូវបានគេចាត់ទុកថាជាស្ថាបនិកនៃកីឡាហុកគីនៅកម្ពុជា។ លោកអាស៊ីហ្វ គឺជាបុគ្គលម្នាក់ដែលមានទេពកោសល្យផ្នែកកីឡាច្រើនមុខ ហើយគាត់មានប្រភពមកពីប្រទេសមួយដែលកីឡាហុកគីមានការរីកចម្រើន និងពេញនិយមយ៉ាងទូលំទូលាយ។ លោកបានលះបង់ពេលវេលាដើម្បីបណ្ដុះបណ្ដាល និងផ្សព្វផ្សាយកីឡាហុកគីនៅកម្ពុជា។ នៅដើមទសវត្សរ៍ឆ្នាំ២០០០ មានការបង្កើតក្រុមហុកគីដំបូងគេ ដែលភាគច្រើនជាសិស្សនិស្សិតមកពីវិទ្យាស្ថានវប្បធម៌ និងអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ។ ពួកគេបានចាប់ផ្ដើមហ្វឹកហាត់ ហើយមានក្ដីសង្ឃឹមក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេមនាពេលអនាគត។ ការខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍកីឡាហុកគីនៅកម្ពុជា គឺមិនមែនជារឿងងាយស្រួលនោះទេ ព្រោះវាត្រូវជម្នះឧបសគ្គជាច្រើន។ ការខ្វះខាតទីលានហ្វឹកហាត់ ទីលានប្រកួតដែលមានស្ដង់ដារត្រឹមត្រូវ និងបញ្ហាខ្វះខាតធនធានមនុស្ស ដែលជាឧបសគ្គចម្បងមួយក្នុងការអភិវឌ្ឍន៍កីឡាហុកគី នៅកម្ពុជា។ ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងសាធារណជននៅមិនទូលំទូលាយដូចកីឡាពេញនិយមដទៃ។ ទោះបីជាមានបញ្ហាទាំងនេះក៏ដោយ សហព័ន្ធកីឡាហុកគីកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីរៀបចំ និងជំរុញការរីកចម្រើននៃកីឡានេះ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ កីឡាហុកគីនៅកម្ពុជាបានបង្ហាញសញ្ញានៃការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសនៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ជាមួយនឹងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ រដ្ឋាភិបាលកម្ពុជាបានវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកីឡា រួមទាំងទីលានហុកគីផងដែរ។ ការសាងសង់កីឡដ្ឋានក្នុងផ្ទះ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ក៏បានរួមចំណែកយ៉ាងធំដល់ការអភិវឌ្ឍកីឡានៅកម្ពុជា។ ក្រុមជម្រើសជាតិហុកគីកម្ពុជាទាំងបុរស និងនារី បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ដែលជាឱកាសដ៏ល្អសម្រាប់អត្តពលិកកម្ពុជាទទួលបានបទពិសោធន៍ប្រកួតប្រជែងជាមួយបណ្ដាប្រទេសក្នុងតំបន់។ កីឡាហុកគីទឹកកកក៏បានចាប់ផ្ដើមមានវត្តមាននៅកម្ពុជាផងដែរ ដោយមានការរៀបចំព្រឹត្តិការណ៍ប្រកួត ដែលជាការប្រកួតហុកគីទឹកកកលើកដំបូងនៅក្នុងប្រទេស។ បច្ចុប្បន្ន សហព័ន្ធកីឡាហុកគីកម្ពុជាកំពុងបន្តកិច្ចសហការជាមួយអង្គការកីឡាហុកគីអន្តរជាតិ ដើម្បីពង្រីកចំណេះដឹង ជ្រើសរើសអត្តពលិក និងទទួលបានការគាំទ្រ។ ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍កីឡា ក៏ដូចជាការយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាកត្តាសំខាន់ដើម្បីជំរុញកីឡាហុកគីនៅកម្ពុជាឲ្យកាន់តែរីកចម្រើននាពេលអនាគត។ សរុបមក កីឡាហុកគីនៅកម្ពុជាមានប្រវត្តិមិនយូរអង្វែងប៉ុន្មានទេ ប៉ុន្តែកំពុងបោះជំហានទៅមុខជាបណ្ដើរៗ ជាមួយនឹងការប្ដេជ្ញាចិត្តពីភាគីពាក់ព័ន្ធ និងការគាំទ្រពីព្រឹត្តិការណ៍ធំៗដូចជាស៊ីហ្គេមជាដើម។ កីឡាហុកគីនៅកម្ពុជា កំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសបន្ទាប់ពីកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ក្រុមហុកគីបុរសរបស់កម្ពុជាបានឈ្នះ មេដាយប្រាក់ រីឯក្រុមនារីបានឈ្នះ មេដាយសំរឹទ្ធ។ ការឈ្នះនេះជាសមិទ្ធផលដ៏ធំមួយសម្រាប់កីឡាហុកគីកម្ពុជា ដែលបានបង្ហាញពីការរីកចម្រើនគួរឲ្យកត់សម្គាល់។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានប្រកាសសាងសង់ពហុកីឡដ្ឋានហុកគីក្រៅអាកាសចំនួនពីរ និងពហុកីឡដ្ឋានហុកគីក្នុងសាលមួយ ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាប្រមាណ ១,២០០ កៅអី។ ពហុកីឡដ្ឋានទាំងនេះត្រូវបានបំពាក់ដោយទីលានហ្វឹកហាត់ទំនើបៗ ដែលមានផ្ទៃស្មៅសិប្បនិមិត្តតាមស្តង់ដារអន្តរជាតិ។ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាសញ្ញាដ៏ល្អសម្រាប់ការអភិវឌ្ឍកីឡាហុកគីនៅកម្ពុជា។ ថ្វីត្បិតតែហុកគីមិនមែនជាកីឡាពេញនិយមខ្លាំងនៅកម្ពុជាក៏ដោយ ក៏អត្តពលិកខ្មែរបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការហ្វឹកហាត់ និងប្រកួតប្រជែង។ ពួកគេខិតខំប្រឹងប្រែងដើម្បីទទួលបានបទពិសោធន៍ និងធ្វើឱ្យកម្ពុជាក្លាយជាគូប្រជែងដ៏ខ្លាំងមួយនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាពេលអនាគត។ សហព័ន្ធកីឡាហុកគីកម្ពុជា សុី អេក ហ្វេស បានបញ្ជូនក្រុមអត្តពលិកទៅចូលរួមការប្រកួតជើងឯកហុកគីអាស៊ី ដើម្បីពង្រឹងគុណភាពបច្ចេកទេសរបស់អត្តពលិករបស់ខ្លួន។ កង្វះប្រជាប្រិយភាព និងការទទួលស្គាល់ របស់កីឡាហុកគីនៅកម្ពុជាបានបង្កជា បញ្ហាធំ ក្នុងការ ស្វែងរកនិងបណ្ដុះបណ្ដាលកីឡាករ ប្រកបដោយគុណភាព ដើម្បីអភិវឌ្ឍវិស័យកីឡានេះ។ អត្តពលិកជាច្រើនប្រហែលជាទើបតែចាប់ផ្តើមលេងកីឡានេះថ្មីៗ ដែលធ្វើឲ្យបទពិសោធន៍របស់ពួកគេមានកម្រិតនៅឡើយ បើប្រៀបធៀបនឹងប្រទេសដែលមានប្រវត្តិយូរលង់ក្នុងកីឡាហុកគី។ ទោះបីជាមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថ្មីៗក៏ដោយ ការចូលប្រើប្រាស់សម្ភារៈហ្វឹកហាត់ទំនើប គ្រូបង្វឹកដែលមានបទពិសោធន៍ខ្ពស់ និងការប្រកួតមិត្តភាពជាប្រចាំនៅតែជាបញ្ហាប្រឈម។ ក្រុមអត្តពលិកខ្លះត្រូវប្រឈមនឹងការហ្វឹកហាត់នៅក្នុងទីលានដែលមិនទាន់មានស្តង់ដារ ឬមានទំហំមិនគ្រប់គ្រាន់។ ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា ម៉ាឡេស៊ី សិង្ហបុរី និងថៃ មានកម្រិតខ្ពស់ និងបទពិសោធន៍យូរអង្វែងក្នុងកីឡាហុកគី ដែលធ្វើឲ្យកម្ពុជាជួបការលំបាកក្នុងការយកឈ្នះក្រុមទាំងនេះ។ អារម្មណ៍តានតឹង ឬភ័យខ្លាចអាចកើតមានឡើងចំពោះកីឡាករ នៅពេលដែលពួកគេត្រូវប្រឈមមុខនឹងក្រុមគូប្រជែងណាដែលត្រូវបានគេដឹងថាមានសមត្ថភាពខ្ពស់ ឬខ្លាំងជាងក្រុមរបស់ខ្លួន។ កីទ្បាករត្រូវមានការកសាងស្មារតីរឹងមាំ និងទំនុកចិត្តលើខ្លួនឯងគឺជាផ្នែកសំខាន់មួយក្នុងការអភិវឌ្ឍន៍ក្រុម។ សរុបមក កីឡាហុកគីនៅកម្ពុជាកំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយសារតែការទទួលបានមេដាយក្នុងការប្រកួតកីឡាស៊ីហ្គេម និងការបណ្ដាក់ទុនទៅលើការកសាង ឬកែលម្អទីកន្លែង និងឧបករណ៍សម្រាប់កីឡានេះ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីបន្តការរីកចម្រើន កម្ពុជាចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈមនានា ទាក់ទងនឹងបទពិសោធន៍ កង្វះខាតធនធាន និងការប្រកួតប្រជែងក្នុងតំបន់។ ការជំរុញវិស័យកីឡាហុកគីនៅកម្ពុជាទាមទារនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ រួមមានរាជរដ្ឋាភិបាល សហព័ន្ធកីឡាហុកគី មជ្ឈមណ្ឌលអប់រំ និងវិស័យឯកជន។ ត្រូវរៀបចំយុទ្ធនាការផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា រួមមានទូរទស្សន៍ វិទ្យុ បណ្តាញសង្គម និងកម្មវិធីសហគមន៍។ ការរៀបចំព្រឹត្តិការណ៍បង្ហាញកីឡាហុកគីនៅតាមសាលារៀន និងសហគមន៍ក៏ជាមធ្យោបាយដ៏ល្អដើម្បីទាក់ទាញចំណាប់អារម្មណ៍ផងដែរ។ ការចាប់ផ្តើមបណ្តុះបណ្តាលកីឡាករវ័យក្មេងតាំងពីកម្រិតបឋមសិក្សា និងមធ្យមសិក្សា គឺជាគន្លឹះដើម្បីបង្កើតមូលដ្ឋានកីឡាករដ៏រឹងមាំនាពេលអនាគត។ ការផ្តល់វគ្គបណ្តុះបណ្តាលជាប្រចាំសម្រាប់គ្រូបង្វឹក និងអាជ្ញាកណ្តាល ដើម្បីធានាថាពួកគេមានចំណេះដឹង និងជំនាញថ្មីៗតាមស្តង់ដារអន្តរជាតិ។ ការអញ្ជើញអ្នកជំនាញបរទេសមកបណ្តុះបណ្តាលក៏ជាជម្រើសល្អផងដែរ។ ត្រូវមានរៀបចំការប្រកួតលីគ និងពានរង្វាន់ហុកគីក្នុងស្រុកឱ្យបានញឹកញាប់ ដើម្បីផ្តល់ឱកាសដល់កីឡាករក្នុងការអភិវឌ្ឍជំនាញ និងទទួលបានបទពិសោធន៍ប្រកួតប្រជែង។ ការបង្កើតក្រុម ឬសមាគមហុកគីថ្មីៗនៅតាមបណ្ដាខេត្តក្រៅពីរាជធានី គឺជាកត្តាមួយដ៏សំខាន់ក្នុងការជំរុញ និងពង្រីកវិស័យកីឡាហុកគីនៅកម្ពុជា។ បន្ទាប់ពីទទួលបានមេដាយប្រាក់ និងសំរឹទ្ធនៅស៊ីហ្គេម ឆ្នាំ២០២៣ គោលដៅបន្ទាប់គឺត្រូវរក្សាសមិទ្ធផលនេះ ឬឈានដល់ការឈ្នះមេដាយមាស។ ក្រៅពីស៊ីហ្គេម គោលដៅវែងឆ្ងាយគឺត្រូវប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានសមត្ថភាពប្រកួតប្រជែងដ៏ខ្លាំងក្លាជាមួយបណ្តាប្រទេសដទៃក្នុងតំបន់អាស៊ាន ដូចជាម៉ាឡេស៊ី សិង្ហបុរី និងថៃ។ ការរៀបចំផែនការយុទ្ធសាស្ត្រមួយដ៏ទូលំទូលាយ ដែលរួមបញ្ចូលទាំងការផ្សព្វផ្សាយ ការអប់រំ ការកសាងសមត្ថភាព និងការវិនិយោគ ដើម្បីជំរុញកីឡាហុកគីឱ្យក្លាយជាកីឡាជាតិមួយដែលរីករាលដាល និងល្បីល្បាញទូទាំងប្រទេសកម្ពុជា។ ការបង្កើនចំនួនក្លឹប និងកីឡាករចុះឈ្មោះ ព្រមទាំងទាក់ទាញអ្នកគាំទ្រឱ្យមកទស្សនាការប្រកួតកាន់តែច្រើន។ ឈានទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ហុកគីថ្នាក់ទ្វីបអាស៊ី ដូចជាអេស៑ាន ហ្គេមឬ អេស៑ៀ ខាប់ ដើម្បីទទួលបានបទពិសោធន៍ខ្ពស់ និងបង្កើនកម្រិតបច្ចេកទេស។ អភិវឌ្ឍកីឡាហុកគីលើទឹកកក និងហុកគីក្នុងសាល ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ជាពិសេសពហុកីឡដ្ឋានហុកគីក្នុងសាល កម្ពុជាអាចអភិវឌ្ឍកីឡាហុកគីប្រភេទផ្សេងៗទៀត ដើម្បីផ្តល់ជម្រើសដល់កីឡាករ និងពង្រីកវិសាលភាពនៃកីឡាហុកគី។ ការសម្រេចបាននូវគោលដៅទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យកីឡានៅកម្ពុជា និងបង្ហាញពីសមត្ថភាពរបស់កីឡាករកម្ពុជាទៅកាន់ឆាកអន្តរជាតិ។